កម្មវិធីប្រកួតចម្រៀងជាច្រើនដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យតន្ត្រីបុរាណរស់រវើកឡើងវិញនៅក្នុងសង្គមបច្ចុប្បន្ន។ ហើយវិធីសាស្ត្រទាំងនោះមានមួយចំនួនដូចជា ការផ្សព្វផ្សាយតាមរយៈទូរទស្សន៍និងបណ្ដាញសង្គម។ កម្មវិធីប្រកួតចម្រៀងជាច្រើនដែលមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍និងបណ្ដាញសង្គមបានទាក់ទាញអ្នកទស្សនារាប់លាននាក់ឲ្យបានស្គាល់នូវតន្ត្រីបុរាណ។ តាមរយៈការបង្ហាញសមត្ថភាពនិងទេពកោសល្យរបស់បេក្ខជនលើឆាកដ៏ធំទូលាយនោះ តន្ត្រីបុរាណអាចត្រូវបានគេស្គាល់និងពេញនិយមឡើងវិញក្នុងចំណោមមនុស្សវ័យក្មេងដែលភាគច្រើនជាអ្នកគាំទ្រកម្មវិធីប្រភេទនេះ។ ការលាយបញ្ចូលគ្នានៃសិល្បៈនិងភាពច្នៃប្រឌិត កម្មវិធីប្រកួតជាច្រើនបានលើកទឹកចិត្តបេក្ខជនឲ្យយកបទចម្រៀងបុរាណមកកែច្នៃឡើងវិញដោយបញ្ចូលឧបករណ៍តន្ត្រីទំនើបៗឬក៏បច្ចេកទេសសម័យថ្មីទៅក្នុងសាច់ភ្លេងដើម។ ការលាយបញ្ចូលគ្នារវាងរចនាប័ទ្មថ្មីនិងចាស់បែបនេះបានបង្កើតនូវបទភ្លេងប្លែកៗនិងងាយស្ដាប់សម្រាប់អ្នកស្ដាប់សម័យថ្មី។ ការបង្ហាញឧបករណ៍តន្ត្រីបុរាណ ក្រៅពីបទចម្រៀង កម្មវិធីប្រកួតខ្លះក៏បានផ្ដោតសំខាន់លើការប្រកួតវង់តន្ត្រីបុរាណផងដែរ។ តាមរយៈការប្រកួតនេះ ឧបករណ៍តន្ត្រីបុរាណដែលស្ងប់ស្ងាត់យូរមកហើយបានបង្ហាញខ្លួនជាសាធារណៈឡើងវិញដូចជាពិណ គង និងចាប៉ីដងវែងជាដើម។ ការបង្ហាញឧបករណ៍ទាំងនេះបានជួយឲ្យមនុស្សជាច្រើនចាប់អារម្មណ៍និងស្វែងយល់ពីសិល្បៈតន្ត្រីពីបុរាណបានកាន់តែច្បាស់។ ហើយមួយវិញទៀត កម្មវិធីប្រកួតចម្រៀងជាច្រើនបានរួមចំណែកជួយលើកស្ទួយតន្ត្រីបុរាណរបស់កម្ពុជាឡើងវិញតាមរយៈប្រភេទតន្ត្រីសំខាន់ៗមួយចំនួន ដូចជា ភ្លេងការ ជាប្រភេទភ្លេងបុរាណសម្រាប់ប្រគំក្នុងពិធីមង្គលការ។ កម្មវិធីប្រកួតចម្រៀងបានយកភ្លេងការមកកែច្នៃជាលក្ខណៈសម័យថ្មីដើម្បីឲ្យទាក់ទាញនិងងាយស្រួលស្ដាប់។ ភ្លេងពិណពាទ្យ ជាវង់ភ្លេងសម្រាប់ប្រគំជូនរបាំបុរាណខ្មែរ របាំព្រះរាជទ្រព្យ និងល្ខោនខោល។ កម្មវិធីប្រកួតខ្លះបាននាំយកវង់ភ្លេងនេះមកបង្ហាញលើឆាកដើម្បីឲ្យអ្នកទស្សនាបានស្គាល់កាន់តែច្បាស់។ ភ្លេងមហោរី វង់ភ្លេងនេះត្រូវបានគេប្រើសម្រាប់កំដរល្ខោនមហោរីនិងល្បែងកំសាន្តនានា។ កម្មវិធីប្រកួតបានព្យាយាមបន្ស៊ីភ្លេងមហោរីជាមួយឧបករណ៍សម័យទំនើបដើម្បីឲ្យមានភាពទាក់ទាញថែមទៀត។ ភ្លេងអារក្ស ជាភ្លេងសម្រាប់ប្រគំក្នុងពិធីបញ្ចូលអារក្ស អ្នកតា។ កម្មវិធីប្រកួតមួយចំនួនបានយកសំនៀងបទភ្លេងអារក្សមកច្នៃជាបទចម្រៀងបែបសម័យដើម្បីរក្សាកេរ្តិ៍ដំណែលនេះ។ កម្មវិធីប្រកួតបានយកសាច់ភ្លេងនេះមករៀបចំឡើងវិញឲ្យក្លាយទៅជាបទចម្រៀងមួយបែបដែលទាក់ទាញការចាប់អារម្មណ៍របស់យុវជន។ ក្រៅពីប្រភេទភ្លេងទាំងនេះ វង់ភ្លេងប្រពៃណីដទៃទៀតក៏ត្រូវបានកម្មវិធីប្រកួតចម្រៀងនាំមកបង្ហាញនិងកែច្នៃឡើងវិញផងដែរ ដើម្បីឲ្យតន្ត្រីបុរាណខ្មែរមិនបាត់បង់នៅក្នុងសម័យកាលនេះ។ បើនិយាយចំពោះបេក្ខជនដែលចូលរួមប្រកួត ពួកគាត់ភាគច្រើនយកបទចម្រៀងបុរាណមកកែច្នៃ និងលាយបញ្ចូលគ្នារវាងសម័យនិងបុរាណ។ តាមរយៈការកែច្នៃនិងលាយបញ្ចូលគ្នានេះបានជួយឲ្យបទចម្រៀងបុរាណកាន់តែមានភាពរស់រវើកនិងទាក់ទាញសម្រាប់អ្នកស្ដាប់ជំនាន់ថ្មី។ ឧទាហរណ៍ថា ពួកគាត់អាចយកបទភ្លេងភ្លេងការពីដើមមកដាក់បញ្ចូលជាមួយចង្វាក់ភ្លេងប៉ុប ឬក៏រ៉េប ជាដើម។ ការកែច្នៃបែបនេះបានបង្កើតនូវបទចម្រៀងប្លែកៗដែលមានទាំងរសជាតិដើមនៃបទភ្លេងបុរាណផងនិងភាពទាន់សម័យផង។ យ៉ាងណាមិញ ក៏មានបេក្ខជនមួយចំនួនដែលព្យាយាមច្រៀងបទចម្រៀងបុរាណបែបដើមផងដែរ ដើម្បីបង្ហាញពីភាពរស់រវើកនៃតន្ត្រីបុរាណពិតៗ ដល់ទស្សនិកជន។